កីឡាកាយសម្ព័ន្ធនៅកម្ពុជាកំពុងមានការរីកចម្រើនបន្តិចម្តងៗ បើទោះបីជាវានៅមិនទាន់មានប្រជាប្រិយភាពខ្លាំងដូចជាកីឡាប្រដាល់គុនខ្មែរ ឬបាល់ទាត់ក៏ដោយ។ ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា កំពុងតែជំរុញឱ្យកីឡាដ៏ទាមទារនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់មហាជន។ កីឡានេះទាមទារឲ្យកីឡាករ-កីឡាការិនីមានភាពបត់បែន កម្លាំងកាយ ចិត្តរឹងមាំ និងវិន័យខ្ពស់។ កីឡាកាយសម្ព័ន្ធត្រូវបានគេស្គាល់នៅក្នុងប្រទេសកម្ពុជាតាំងពីយូរមកហើយ។ ប្រភេទកីឡាមួយនេះ មានដើមកំណើតមកពីប្រទេសក្រិក អំឡុងឆ្នាំ១៧៧៤ មកម្ល៉េះ។ កីឡាមួយនេះបានចូលមកក្នុងកម្ពុជាតាំងពីឆ្នាំ១៩៦៨ ម្ដងហើយ ប៉ុន្តែត្រូវបាត់បង់ទៅវិញដោយសារសង្គ្រាម ។ លុះដល់ឆ្នាំ ១៩៨៣ ទើបចាប់ផ្តើមមានវត្តមានជាថ្មី រហូតដល់ឆ្នាំ ១៩៨៥ ក៏ទទួលបានការទទួលស្គាល់ផ្លូវការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ទោះជាយ៉ាងណា កីឡានេះមិនទាន់ត្រូវបានអភិវឌ្ឍជាកីឡាអាជីពបានទូលំទូលាយនោះទេ។ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មានការចាប់អារម្មណ៍កាន់តែខ្លាំងលើការអភិវឌ្ឍកីឡានេះជាលក្ខណៈប្រព័ន្ធ។ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់វិស័យកីឡានេះឱ្យកាន់តែរីកចម្រើន។ ការបង្កើតសហព័ន្ធនេះបានក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់មួយសម្រាប់ការរៀបចំ និងការបណ្តុះបណ្តាលកីឡាករ-កីឡាការិនីប្រកបដោយស្តង់ដារ។ ការហ្វឹកហាត់ ក៏ដូចជាការប្រកួតកីឡានេះគឺប្រើកម្លាំងសុទ្ធតែម្ដង ហើយបើនិយាយពីបច្ចេកទេសហ្វឹកហាត់វិញ គឺត្រូវការកម្លាំង ភាពរហ័សរហួន ទន់ភ្លន់ ព្រោះលក្ខណៈបច្ចេកទេសគឺច្រើនលោតលើលំហ។ ដូច្នេះការហ្វឹកហាត់កីឡាមួយនេះមានការលំបាកខ្លាំង និងអាចចំណាយពេលយ៉ាងហោចណាស់ ១២ឆ្នាំ ផងដែរទើបមានសមត្ថភាព អាចប្រកួតប្រជែងយកមេដៃលើឆាកអន្តរជាតិបាន។ ថ្វីបើធនធាននៅមានកម្រិត ក៏កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ការអភិវឌ្ឍនេះបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការនាំយកកីឡាប្រភេទនេះឱ្យទៅដល់កម្រិតអន្តរជាតិ។ ទោះបីជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ក៏ដោយ ក៏កីឡាកាយសម្ព័ន្ធកម្ពុជាបានបង្ហាញពីសក្ដានុពលរបស់ខ្លួនតាមរយៈការចូលរួមប្រកួតប្រជែងនានា។ ដោយកីឡាករ និង កីឡាការិនីកាយសម្ព័ន្ធកម្ពុជាបានចូលរួមក្នុងការប្រកួតកីឡាប្រចាំតំបន់ដូចជា កីឡាស៊ីហ្គេម (SEA Games) ជាដើម។ ពួកគេបានបង្ហាញនូវសមត្ថភាពដ៏គួរឱ្យសរសើរ បើទោះបីជាការប្រកួតប្រជែងមានកម្រិតខ្ពស់ក៏ដោយ។ ការចូលរួមប្រកួតទាំងនេះបានផ្ដល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់កីឡាករ និង កីឡាការិនី ដើម្បីពង្រឹងសមត្ថភាព និងស្មារតីប្រកួតប្រជែងរបស់ពួកគេ។ រាល់ការខិតខំប្រឹងប្រែង និងការបង្ហាញខ្លួនរបស់ពួកគេនៅលើឆាកអន្តរជាតិ គឺជាមោទកភាពដ៏ធំធេងសម្រាប់ប្រទេសជាតិ។ ពួកគេបានត្រឡប់មកវិញជាមួយមេរៀនជាច្រើនដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ ការបណ្តុះបណ្តាលកីឡាករ-កីឡាការិនីកាយសម្ព័ន្ធទាមទារនូវការវិនិយោគទាំងធនធានមនុស្ស និងសម្ភារៈបច្ចេកទេស។ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានផ្តោតសំខាន់លើការបណ្តុះបណ្តាលអ្នកជំនាញ បង្កើតមជ្ឈមណ្ឌលហ្វឹកហាត់ និងស្វែងរកទេពកោសល្យថ្មីៗ។ គ្រូបង្វឹកជំនាញត្រូវបាននាំយកមកបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងដល់កីឡាករវ័យក្មេង។ គោលដៅចម្បងមួយរបស់សហព័ន្ធគឺការបង្កើនចំនួនកីឡាករ-កីឡាការិនីដែលមានសមត្ថភាពខ្ពស់។ ពួកគេក៏មានបំណងចង់ឱ្យកីឡាកាយសម្ព័ន្ធកម្ពុជាអាចប្រកួតប្រជែងដណ្តើមមេដៃនៅកម្រិតអន្តរជាតិធំៗនាពេលអនាគត។ ការពង្រឹងកីឡាកាយសម្ព័ន្ធឱ្យកាន់តែរឹងមាំ គឺជាការវិនិយោគលើសុខភាពផ្លូវកាយ និងស្មារតីរបស់យុវជនជំនាន់ក្រោយ។ លើសពីនេះ ការអភិវឌ្ឍកីឡានេះក៏អាចជួយកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកពិភពលោកផងដែរ។ វាជាដំណើរផ្លូវដ៏វែងឆ្ងាយ ប៉ុន្តែពោរពេញដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្តដ៏មុតមាំ។ ម្យ៉ាងវិញទៀត សហព័ន្ធក៏កំពុងស្វែករកការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រីកសក្តានុពលរបស់កីឡាកាយសម្ព័ន្ធកម្ពុជាផងដែរ។